ការរៀបការមុនពេលបញ្ចប់ការសិក្សាគឺជាការសម្រេចចិត្តផ្ទាល់ខ្លួនមួយ ដែលអាចមានទាំងគុណសម្បត្តិ និងគុណវិបត្តិ។ ម្យ៉ាងគ្មានចម្លើយណាដែលត្រឹមត្រូវ ឬខុសដាច់ខាត់នោះទេ ព្រោះវាអាស្រ័យលើកាលៈទេសៈ បុគ្គលិកលក្ខណៈ គោលដៅ និងការគាំទ្រពីដៃគូ រួមទាំងក្រុមគ្រួសាររបស់បុគ្គលម្នាក់ៗ។ ការរៀបការមុនពេលបញ្ចប់ការសិក្សាគឺជាការសម្រេចចិត្តផ្ទាល់ខ្លួនដ៏ធំមួយ ដែលអាចត្រូវបានគេមើលឃើញពីទស្សនៈផ្សេងៗគ្នា។ ដោយវាអាស្រ័យលើ កាលៈទេសៈផ្ទាល់ខ្លួន វប្បធម៌ ជំនឿ និង គោលដៅជីវិត របស់បុគ្គលម្នាក់ៗ។ មិនមានចម្លើយណាដែលថាល្អឥតខ្ចោះ ឬខុសដាច់ខាតនោះទេ ព្រោះអ្វីដែលសមស្របសម្រាប់មនុស្សម្នាក់ អាចមិនសមស្របសម្រាប់មនុស្សម្នាក់ទៀត។ ស្ថិរភាពផ្លូវចិត្ត និងអារម្មណ៍សម្រាប់មនុស្សមួយចំនួន ការមានដៃគូជីវិតនៅក្បែរ ផ្តល់នូវអារម្មណ៍កក់ក្តៅ ទំនុកចិត្ត និងការគាំទ្រផ្លូវចិត្ត។ ទាំងនេះអាចជួយកាត់បន្ថយភាពតានតឹងក្នុងការសិក្សា និងផ្តល់កម្លាំងចិត្តឱ្យបន្តការខិតខំ។ ជាក់ស្ដែង ដៃគូអាចក្លាយជាអ្នកលើកទឹកចិត្តដ៏សំខាន់។ ម្យ៉ាង ការចែករំលែកបន្ទុក និងការទទួលខុសត្រូវ ដោយជីវិតរៀបការមានន័យថាមានមនុស្សម្នាក់ទៀតដើម្បីចែករំលែកទាំងក្តីរីករាយ និងការលំបាក។ ដៃគូអាចជួយសម្រាលបន្ទុកការងារផ្ទះ ការរៀបចំអាហារ ឬភារកិច្ចផ្សេងៗទៀត ដែលអាចជួយសន្សំសំចៃពេលវេលាសម្រាប់អ្នកសិក្សា។ ប្រសិនបើដៃគូមានការងារធ្វើ ពួកគេក៏អាចរួមចំណែកផ្នែកហិរញ្ញវត្ថុ ដើម្បីកាត់បន្ថយសម្ពាធលើការចំណាយ ហើយនេះអាចជាការគាំទ្រដ៏សំខាន់សម្រាប់និស្សិត។ មានភាពចាស់ទុំ និងការរៀបចំផែនការជីវិត ការសម្រេចចិត្តរៀបការនៅវ័យសិក្សាតម្រូវឱ្យមានភាពចាស់ទុំក្នុងការគិត និងការទទួលខុសត្រូវខ្ពស់។ ថែមទាំងគូស្វាមីភរិយាវ័យក្មេងអាចរៀនពីរបៀបគ្រប់គ្រងពេលវេលា ហិរញ្ញវត្ថុ និងដោះស្រាយបញ្ហាជាមួយគ្នាប្រកបដោយប្រសិទ្ធភាព។ ដំណើរការនៃការកសាងគ្រួសារតម្រូវឱ្យមានការគិតគូរវែងឆ្ងាយអំពីអនាគត ការកំណត់អាទិភាព និងការប្តេជ្ញាចិត្ត ដែលជាជំនាញដ៏មានតម្លៃ។ ហើយវាមិនត្រឹមតែសម្រាប់ជីវិតអាពាហ៍ពិពាហ៍ប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់អាជីព និងការអភិវឌ្ឍន៍ផ្ទាល់ខ្លួនផងដែរ។ សម្រាប់អ្នកដែលចង់មានកូន និងបង្កើតគ្រួសារតាំងពីវ័យក្មេង ការរៀបការមុនពេលបញ្ចប់ការសិក្សាអាចជាការចាប់ផ្តើមដ៏ល្អមួយ។ ការមានកូននៅវ័យក្មេងអាចផ្តល់នូវកម្លាំងកាយចិត្តកាន់តែប្រសើរក្នុងការមើលថែទាំកូន។ ហើយឪពុកម្តាយក៏អាចមានពេលវេលាច្រើនជាងមុនដើម្បីរីករាយនឹងការលូតលាស់របស់កូនៗ រហូតដល់ពួកគេពេញវ័យផងដែរ។ ម្យ៉ាងទៀតការរៀបការមានន័យថាអ្នកត្រូវទទួលខុសត្រូវជីវិតផ្ទាល់ខ្លួន និងគ្រួសារដោយឯករាជ្យ។ នេះអាចជំរុញឱ្យអ្នកមានការខិតខំប្រឹងប្រែងកាន់តែខ្លាំងក្នុងការសិក្សា និងស្វែងរកការងារល្អដើម្បីទ្រទ្រង់គ្រួសារនាពេលអនាគត។ ថែមទាំងភាពចាំបាច់ក្នុងការគ្រប់គ្រងខ្លួនឯង និងដោះស្រាយបញ្ហាដោយខ្លួនឯង អាចជួយឱ្យអ្នកក្លាយជាបុគ្គលម្នាក់ដែលមានការទទួលខុសត្រូវខ្ពស់។ ជាសរុប ទោះបីជាមានការលំបាកខ្លះៗក៏ដោយ ការរៀបការមុនពេលបញ្ចប់ការសិក្សាអាចផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំមួយសម្រាប់ជីវិត ។ ដោយផ្តល់ការគាំទ្រផ្លូវចិត្ត ឱកាសក្នុងការរៀនសូត្រពីការទទួលខុសត្រូវ និងការកសាងអនាគតរួមគ្នាជាមួយមនុស្សជាទីស្រឡាញ់។ ចំណែកទស្សនៈដែលមិនគាំទ្រ ការរំខានដល់ការផ្តោតអារម្មណ៍លើការសិក្សារ នេះគឺជាក្តីបារម្ភចម្បង។ ម្យ៉ាងជីវិតគ្រួសារទាមទារពេលវេលា ការយកចិត្តទុកដាក់ និងថាមពលច្រើន។ ភារកិច្ចដូចជាការងារផ្ទះ ការមើលថែដៃគូ ឬការមានកូន អាចកាត់បន្ថយពេលវេលាដែលត្រូវចំណាយលើការសិក្សា ការស្រាវជ្រាវ និងការចូលរួមសកម្មភាពនៅសកលវិទ្យាល័យ។ សម្ពាធហិរញ្ញវត្ថុ ជាពិសេសប្រសិនបើទាំងពីរនាក់កំពុងសិក្សា ហើយមិនទាន់មានប្រភពចំណូលច្បាស់លាស់។ សម្រាប់ការចំណាយលើការសិក្សា បូករួមនឹងការចំណាយប្រចាំថ្ងៃរបស់គ្រួសារ ដូចជា ម្ហូបអាហារ ថ្លៃជួលផ្ទះ ទឹកភ្លើង អាចក្លាយជាបន្ទុកដ៏ធ្ងន់ធ្ងរ។ នេះអាចបង្ខំឱ្យនិស្សិតត្រូវទៅរកការងារក្រៅម៉ោងបន្ថែម ដែលធ្វើឱ្យពេលវេលាសិក្សាកាន់តែថយចុះ។ ដែលជាហេតុធ្វើឱ្យពេលវេលាសិក្សាកាន់តែថយចុះ ហើយអាចប៉ះពាល់ដល់ការគេង និងសុខភាពផ្លូវចិត្ត។ ការមានកូនមុនអាយុ ប្រសិនបើមានកូនមុនពេលបញ្ចប់ការសិក្សា នោះនឹងក្លាយជាបន្ទុកដ៏ធំមួយ ទាំងផ្នែកពេលវេលា ថាមពល និងហិរញ្ញវត្ថុ។ ការមើលថែទាំកូនទាមទារការយកចិត្តទុកដាក់ខ្ពស់ ដែលអាចធ្វើឱ្យការសិក្សាត្រូវផ្អាក ឬពិបាកក្នុងការបន្ត។ ម្យ៉ាងទៀតការចំណាយលើកូនក៏ជាបន្ទុកហិរញ្ញវត្ថុបន្ថែមផងដែរ។ ចំពោះជីវិតនិស្សិតគឺជាដំណាក់កាលមួយដែលពោរពេញដោយសេរីភាពក្នុងការរុករកខ្លួនឯង ចូលរួមសកម្មភាពក្រៅម៉ោងសិក្សា ជួបជុំមិត្តភក្តិ និងកសាងបណ្តាញទំនាក់ទំនង។ ម្យ៉ាងការរៀបការអាចកំណត់នូវសេរីភាពទាំងនេះ និងកាត់បន្ថយបទពិសោធន៍ជីវិតនិស្សិត។ នៅតាមសង្គមមួយចំនួន ជាពិសេសក្នុងបរិបទវប្បធម៌ខ្មែរ ប្រពៃណីតែងតែលើកទឹកចិត្តឱ្យបញ្ចប់ការសិក្សា និងមានការងារធ្វើមុននឹងរៀបការ ដើម្បីធានាបាននូវជីវិតស្ថិរភាព។ ដូច្នេះការរៀបការមុនអាចនឹងត្រូវបានសង្គម ឬគ្រួសារមួយចំនួនមិនពេញចិត្ត ហើយអាចបង្កជាភាពតានតឹងផ្លូវចិត្ត។ ជីវិតនិស្សិតគឺជាឱកាសមួយក្នុងការចូលរួមសកម្មភាពក្រៅម៉ោងសិក្សា កសាងបណ្តាញទំនាក់ទំនងជាមួយមិត្តភក្តិ និងគ្រូៗ ឬស្វែងរកបទពិសោធន៍ថ្មីៗ។ ម្យ៉ាងការរៀបការអាចកំណត់នូវសេរីភាពទាំងនេះ និងកាត់បន្ថយពេលវេលាសម្រាប់បទពិសោធន៍ដ៏មានតម្លៃទាំងនេះ។ ជាការពិតណាស់ ការរៀបការមុនពេលបញ្ចប់ការសិក្សាអាចជាការរំខានយ៉ាងខ្លាំងដល់ការបន្តការសិក្សា ។ ប្រសិនបើមិនមានការរៀបចំផែនការល្អ ការគ្រប់គ្រងពេលវេលាត្រឹមត្រូវ និងការគាំទ្រគ្រប់គ្រាន់ពីដៃគូ។ យ៉ាងណាមិញ ក៏មានករណីជាច្រើនដែលនិស្សិតបានរៀបការមុនបញ្ចប់ការសិក្សា ហើយនៅតែអាចសិក្សាបានជោគជ័យ និងសម្រេចបានគោលដៅរបស់ពួកគេ។ ចំពោះគន្លឹះសំខាន់ដើម្បីជោគជ័យ ក្នុងការគ្រប់គ្រងទាំងជីវិតអាពាហ៍ពិពាហ៍ និងការសិក្សាក្នុងពេលតែមួយគឺ ការទំនាក់ទំនងល្អ។ ការទំនាក់ទំនងល្អ ជាមួយដៃគូអំពីក្តីរំពឹង បញ្ហាប្រឈម និងការគាំទ្រគ្នាទៅវិញទៅមក។ ការរៀបចំផែនការហិរញ្ញវត្ថុ ឲ្យបានច្បាស់លាស់ និងការគ្រប់គ្រងការចំណាយ។ ការគ្រប់គ្រងពេលវេលា ប្រកបដោយប្រសិទ្ធភាព និងការកំណត់អាទិភាព។ ការគាំទ្រពីមនុស្សជុំវិញខ្លួន ដូចជាក្រុមគ្រួសារ ឬមិត្តភក្តិ។ ការសម្រេចចិត្តរៀបការគឺជាការបោះជំហានដ៏ធំមួយក្នុងជីវិត ដែលទាមទារការពិចារណាដោយហ្មត់ចត់លើគ្រប់ទិដ្ឋភាពទាំងអស់ មុននឹងឈានទៅដល់ការប្តេជ្ញាចិត្ត។ មុនពេលរៀបការជាដំណាក់កាលសិក្សា ជាពិសេសនៅសកលវិទ្យាល័យ គឺជាពេលវេលាដ៏សំខាន់មួយសម្រាប់បុគ្គលម្នាក់ៗក្នុងការស្វែងយល់ពីខ្លួនឯង កសាងអត្តសញ្ញាណផ្ទាល់ខ្លួន។ ម្យ៉ាងកំណត់គោលដៅជីវិតរយៈពេលវែង និងស្វែងរកចំណូលចិត្តថ្មីៗ។ សេរីភាពក្នុងការរុករកនេះ ជួយឱ្យបុគ្គលម្នាក់ៗមានភាពចាស់ទុំផ្នែកគំនិត និងអារម្មណ៍។ ចំពោះការរៀបការមុនពេលបញ្ចប់ការសិក្សាអាចដាក់កម្រិតលើដំណើរការស្វែងយល់ខ្លួនឯងនេះ ដោយសារកាតព្វកិច្ចគ្រួសារ និងដៃគូអាចទាមទារការលះបង់ពេលវេលា និងឱកាសសម្រាប់បទពិសោធន៍ផ្ទាល់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់មនុស្សមួយចំនួន ការមានដៃគូនៅក្បែរអាចជួយឱ្យពួកគេអភិវឌ្ឍខ្លួនឯងបានល្អតាមរយៈការគាំទ្រ និងការចែករំលែកបទពិសោធន៍។ ដូច្នេះ វាសំខាន់ណាស់ក្នុងការថ្លឹងថ្លែងថា តើការរៀបការនឹងជួយ ឬរំខានដល់ដំណើរការអភិវឌ្ឍន៍ខ្លួនឯង។ ម្យ៉ាងសម្ពាធពីសង្គម ឬ គ្រួសារដែល បន្ថែមពីលើទស្សនៈប្រពៃណីដែលអ្នកបានលើកឡើង ការរៀបការមុនបញ្ចប់ការសិក្សាអាចបង្កឱ្យមានសម្ពាធពីសាច់ញាតិ ឬមិត្តភក្តិ ដែលអាចបង្កជាភាពតានតឹង។ ពួកគេអាចមានការរំពឹងទុកផ្សេងៗគ្នាអំពីរបៀបដែលអ្នកគួរតែគ្រប់គ្រងជីវិតរៀបការ និងការសិក្សាក្នុងពេលតែមួយ។ ចំពោះការគ្រប់គ្រងការរំពឹងទុក វាជាការសំខាន់ក្នុងការរៀនពីរបៀបគ្រប់គ្រងការរំពឹងទុកទាំងនេះ និងកំណត់អាទិភាពផ្ទាល់ខ្លួន។ ការទំនាក់ទំនងដោយបើកចំហជាមួយគ្រួសារ និងដៃគូអាចជួយកាត់បន្ថយជម្លោះ និងការយល់ច្រឡំ។ ថែមទាំងអាចការផ្លាស់ប្តូរជីវិតដែល ជីវិតនិស្សិត និងជីវិតរៀបការសុទ្ធតែមានលក្ខណៈបត់បែន និងមានការផ្លាស់ប្តូរច្រើន។ ការរួមបញ្ចូលគ្នានូវជីវិតទាំងពីរនេះទាមទារនូវភាពបត់បែនខ្ពស់ក្នុងការសម្របខ្លួនទៅនឹងកាលៈទេសៈថ្មីៗ។ គេនឹងមានជំនាញដោះស្រាយបញ្ហា ដែលគូស្វាមីភរិយាវ័យក្មេងនឹងជួបប្រទះបញ្ហាប្រឈមជាច្រើនដែលមិននឹកស្មានដល់។ ដូច្នេះ ការមានជំនាញដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាព និងការចេះសម្របសម្រួលគ្នា គឺជាគន្លឹះដ៏សំខាន់ដើម្បីជម្នះឧបសគ្គទាំងនោះ។ ផែនការអាជីព និងអនាគត អាចជះឥទ្ធិពលលើជម្រើសអាជីព: ការរៀបការមុនបញ្ចប់ការសិក្សាអាចជះឥទ្ធិពលដល់ជម្រើសអាជីពនាពេលអនាគត។ ឧទាហរណ៍ ការបន្តការសិក្សាថ្នាក់ខ្ពស់ (អនុបណ្ឌិត/បណ្ឌិត) ដែលតម្រូវឱ្យមានការចំណាយច្រើន និងពេលវេលាយូរ អាចនឹងត្រូវបានពិចារណាឡើងវិញដោយសារកាតព្វកិច្ចគ្រួសារ។ ទទួលបានការគាំទ្រដៃគូក្នុងអាជីព ដែលវាជាការសំខាន់ណាស់ដែលដៃគូទាំងពីរមានការយោគយល់ និងគាំទ្រគ្នាទៅវិញទៅមកក្នុងគោលដៅអាជីព។ ដើម្បីធានាថាការសម្រេចចិត្តរៀបការមិនរារាំងដល់សក្តានុពលការងាររបស់ភាគីណាមួយឡើយ។ សាកលវិទ្យាល័យមួយចំនួនអាចមានធនធានគាំទ្រសម្រាប់និស្សិតដែលរៀបការ ឬមានកូន ដូចជាសេវាប្រឹក្សាយោបល់ ជំនួយផ្នែកហិរញ្ញវត្ថុ ឬកន្លែងថែទាំកុមារ។ ការស្វែងយល់ និងទាញយកប្រយោជន៍ពីធនធានទាំងនេះអាចជួយសម្រាលបន្ទុកបានមួយកម្រិត។ សរុបមក ការរៀបការមុនបញ្ចប់ការសិក្សាពិតជាអាចជាឧបសគ្គមួយមែន ប៉ុន្តែវាមិនមែនជាឧបសគ្គដែលមិនអាចជម្នះបាននោះទេ។ អ្វីដែលសំខាន់បំផុតគឺ ការត្រៀមខ្លួន ការសម្រេចចិត្តដោយការទទួលខុសត្រូវខ្ពស់ និងការសហការគ្នាជាមួយដៃគូ ដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមដែលកើតឡើង។